នំច័ក្កច័ន គឺជាបង្អែមបែបខ្មែរដែលមានពណ៌ចម្រុះគ្នាយ៉ាងស្រស់ស្អាត។ គ្រឿងផ្សំដែលគេយកមកធ្វើគឺម្សៅអង្ករ ម្សៅដំឡូងមី ខ្ទិះដូង និងស្ករ។ វាត្រូវបានគេចាក់ម្តងមួយស្រទាប់ៗ បង្កើតបានជាភាពទន់ងាយស្រួលញុាំ។ ជាទូទៅវាមានប្រាំពីរស្រទាប់ជាពណ៌ឆ្លាស់គ្នា។ គេនិយមប្រើវាក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យសាសនា នានា។ នំនេះមានពណ៌ចម្រុះគ្នាស្អាតដែលមានភាពទាក់ទាញគួរឱ្យចង់បរិភោគជាពិសេសក្មេងៗ។ ជាទូទៅ នំច័ក្កច័នត្រូវបានគេកាត់វាជារាងការ៉េ ឬចតុកោណស្មើ។ វាមានរសជាតិផ្អែម ហើយឈ្ងុយខ្ទិះដូង ធ្វើឱ្យវាទាក់ទាញចិត្តប្រជាជនខ្មែរជាច្រើន។ បង្អែមនេះបង្ហាញពីសិល្បៈនៃប្រពៃណីធ្វើម្ហូបខ្មែរ។